បញ្ហាបំពុលខ្យល់នៅរាជធានីភ្នំពេញកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សុខភាពសាធារណៈ។ ការបំពុលនេះបណ្ដាលមកពីប្រភពជាច្រើនដូចជា ផ្សែងយានយន្ត ការដ្ឋានសំណង់ ការដុតសំរាម និងសកម្មភាពឧស្សាហកម្ម។ ចំពោះផលប៉ះពាល់នៃការបំពុលខ្យល់កើតឡើងដោយសារភាគល្អិតតូចៗដែលមើលមិនឃើញជាច្រើន អាចជ្រាបចូលជ្រៅទៅក្នុងប្រព័ន្ធដង្ហើម និងចរន្តឈាម ហើយបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្សគ្រប់រូប ជាពិសេសក្រុមមនុស្សងាយរងគ្រោះ។ អ្នកអាចនឹងចាប់ផ្តើមមានអារម្មណ៍ចង់ក្អក ពិបាកដកដង្ហើម ឈឺបំពង់ក រមាស់ភ្នែក និងច្រមុះ ដោយទាំងនេះគឺជារោគសញ្ញាភ្លាមៗដែលកើតឡើងនៅពេលប៉ះពាល់នឹងខ្យល់កខ្វក់។ ការប៉ះពាល់យូរអង្វែងគឺអាចបណ្តាលឱ្យកើតជាជំងឺហឺតកាន់តែធ្ងន់ធ្ងរ ជំងឺរលាកទងសួតរ៉ាំរ៉ៃ ជំងឺស្ទះសួតរ៉ាំរ៉ៃ និងការវិវត្តនៃ ការអាលែហ្ស៊ីផ្សេងៗ។ ជាពិសេសកុមារ និងអ្នកដែលមានជំងឺផ្លូវដង្ហើមស្រាប់ គឺងាយរងគ្រោះបំផុត។ បន្ថែមពីនេះ ភាគល្អិត PM ២.៥ អាចចូលទៅក្នុងចរន្តឈាម និងប៉ះពាល់ដល់សរីរាង្គបេះដូងយ៉ាងខ្លាំង។ នេះអាចបង្កើនហានិភ័យនៃ ជំងឺដាច់សរសៃឈាមខួរក្បាល និងអាចបណ្ដាលឱ្យស្លាប់មុនអាយុ។ ការសិក្សាជាច្រើនបានបង្ហាញពីទំនាក់ទំនងផ្ទាល់រវាងកម្រិតនៃការបំពុលខ្យល់ខ្ពស់ និងអត្រាជំងឺបេះដូងកើនឡើង។ ម្យ៉ាងទៀតការបំពុលខ្យល់អាចបង្កើនហានិភ័យនៃ ជំងឺមហារីកសួត ជាពិសេសចំពោះអ្នកដែលរស់នៅក្នុងតំបន់មានការបំពុលខ្ពស់ផងដែរ។ ហើយវាក៏ប៉ះពាល់ដល់ ការលូតលាស់របស់សួតចំពោះកុមារ ដែលអាចនាំឱ្យមានបញ្ហាផ្លូវដង្ហើមរ៉ាំរ៉ៃនៅពេលពួកគេធំឡើង។ វាក៏អាចប៉ះពាល់ដល់ មុខងារខួរក្បាល បង្កើនហានិភ័យនៃជំងឺសរសៃប្រសាទមួយចំនួន នឺងកាត់បន្ថយភាពស៊ាំនៃរាងកាយ ដែលធ្វើឱ្យមនុស្សងាយឆ្លងជំងឺផ្សេងៗ។ ក្រៅពីផលប៉ះពាល់ផ្ទាល់ដល់សុខភាព ការបំពុលខ្យល់ក៏មានផលប៉ះពាល់យ៉ាងទូលំទូលាយដល់សេដ្ឋកិច្ច និងសង្គមផងដែរ។ ដោយការកើនឡើងនូវជំងឺបណ្ដាលមកពីការបំពុលខ្យល់នាំឱ្យមានការចំណាយខ្ពស់លើការព្យាបាល ការប្រើប្រាស់ថ្នាំ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះជាបន្ទុកធ្ងន់សម្រាប់ប្រព័ន្ធសុខាភិបាល និងគ្រួសារនីមួយៗ។ ឯអ្នកជំងឺដែលបណ្ដាលមកពីការបំពុលខ្យល់ អាចត្រូវអវត្តមានពីការងារ ឬសាលារៀន ដែលនាំឱ្យបាត់បង់ផលិតភាពការងារ និងប៉ះពាល់ដល់ការសិក្សា។ ការបំពុលខ្យល់ក៏ប៉ះពាល់ដល់បរិស្ថានផងដែរ ដូចជាការបំផ្លាញដំណាំ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងរួមចំណែកដល់បម្រែបម្រួលអាកាសធាតុ។ ដើម្បីដោះស្រាយបញ្ហានេះប្រទេសកម្ពុជាត្រូវមានវិធានការទប់ស្កាត់និងត្រូវការយុទ្ធសាស្ត្ររួមបញ្ចូលគ្នា ដែលពាក់ព័ន្ធនឹងការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយរាប់ចាប់ពីរដ្ឋាភិបាល ប្រជាពលរដ្ឋ រហូតដល់វិស័យឯកជន។ ហើយការកាត់បន្ថយការបំពុលខ្យល់ក៏ទាមទារនូវការគ្រប់គ្រងប្រភពបំពុលសំខាន់ៗផងដែរ។ រាជរដ្ឋាភិបាលគួរតែពង្រឹងការត្រួតពិនិត្យ និងអនុវត្តស្តង់ដារបំពុលផ្សែងយានយន្តឱ្យបានតឹងរ៉ឹង ជាពិសេសចំពោះរថយន្តចាស់ៗ និងយានយន្តដឹកជញ្ជូនធុនធ្ងន់។ ដោយត្រូវមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំ និងដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនអនុវត្តតាម។ រាជធានីភ្នំពេញគួរពង្រីកបណ្តាញរថយន្តក្រុងសាធារណៈ និងធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួល។ ទន្ទឹមនឹងនេះ គួរលើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រើប្រាស់កង់ ឬការដើរសម្រាប់ចម្ងាយជិត ដើម្បីកាត់បន្ថយចំនួនយានយន្តឯកជននៅលើដងផ្លូវ។ ហើយក៏ត្រូវផ្តល់ការលើកទឹកចិត្តដូចជាការបន្ថយពន្ធ ឬការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការទិញយានយន្តអគ្គិសនី ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនសំណង់ត្រូវតែអនុវត្តវិធានការតឹងរ៉ឹងដើម្បីកាត់បន្ថយការបញ្ចេញធូលីដី។ វិធានការទាំងនេះរួមមាន ការបាញ់ទឹកជាប្រចាំ នៅតាមបរិវេណការដ្ឋាននិងផ្លូវចេញចូល ការគ្របដណ្តប់សម្ភារៈសំណង់ដែលអាចបង្កជាធូលី និង ការសម្អាតផ្លូវឱ្យបានទៀងទាត់។ ឯរោងចក្រ និងសហគ្រាសឧស្សាហកម្មត្រូវអនុវត្តតាមស្តង់ដារបំពុលបរិយាកាសជាតិ និងអន្តរជាតិ។ មួយវិញទៀត ត្រូវប្រើប្រាស់បច្ចេកវិទ្យាត្រងផ្សែង ឬឧបករណ៍កាត់បន្ថយការបំភាយឧស្ម័នពុលចេញពីបំពង់ផ្សែង។ រីឯក្រសួងបរិស្ថានត្រូវពង្រឹងការត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់។ ហើយរដ្ឋាភិបាលក៏គួរតែពង្រឹងការអនុវត្តច្បាប់ស្តីពីការហាមឃាត់ការដុតសំរាម និងដាក់ទោសទណ្ឌចំពោះអ្នកបំពានផងដែរ។ លើសពីនេះត្រូវលើកកម្ពស់ការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដោយពង្រឹងប្រព័ន្ធប្រមូលសំរាមឱ្យបានទូលំទូលាយ និងទៀងទាត់។ ហើយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យបំបែកសំរាមទៅតាមក្រុមនៅតាមផ្ទះ ដើម្បីងាយស្រួលក្នុងការកែច្នៃឡើងវិញ។ បន្ថែមពីនេះ ក៏ត្រូវពង្រឹងសមត្ថភាពបច្ចេកទេស និងធនធានរបស់ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីឱ្យពួកគេអាចត្រួតពិនិត្យ វាយតម្លៃ និងចាត់វិធានការលើការបំពុលខ្យល់ប្រកបដោយប្រសិទ្ធភាពផងដែរ។ ហើយក៏ត្រូវបង្កើនការដាំដើមឈើនៅតាមទីក្រុង ឧទ្យានសាធារណៈ និងតំបន់អភិវឌ្ឍន៍ថ្មីៗ ពីព្រោះដើមឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រូបយកឧស្ម័នពុល និងផលិតអុកស៊ីហ្សែន។ បន្ថែមពីលើនេះត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលគាំទ្រដល់ការរស់នៅបៃតង ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការកាត់បន្ថយការបំភាយកាបូន។ ចំណែកឯការផ្សព្វផ្សាយព័ត៌មាន និងការអប់រំសាធារណៈអំពីបញ្ហាការបំពុលខ្យល់ គឺជាកត្តាស្នូលមួយដើម្បីជំរុញការយល់ដឹង និងជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថក្នុងការទប់ស្កាត់ការបំពុលខ្យល់នៅរាជធានីភ្នំពេញ។ ការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព នឹងជួយប្រជាពលរដ្ឋឱ្យយល់ពីហានិភ័យសុខភាព របៀបការពារខ្លួន និងការចូលរួមចំណែកកាត់បន្ថយការបំពុល។ ក្រៅពីនេះ ស្ថាប័នរដ្ឋគួរតែតាមដានគុណភាពខ្យល់នៅភ្នំពេញជាប្រចាំ ហើយផ្សព្វផ្សាយទិន្នន័យគុណភាពខ្យល់ ដល់សាធារណជនតាមរយៈបណ្តាញផ្សេងៗដូចជា កម្មវិធីទូរស័ព្ទ បណ្តាញសង្គម និងគេហទំព័ររបស់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយជាតិជាដើម។ ហើយគួរបង្កើតយុទ្ធនាការអប់រំទ្រង់ទ្រាយធំដែលពន្យល់ពីប្រភពនៃការបំពុលខ្យល់ ផលប៉ះពាល់ដល់សុខភាព និងវិធីការពារខ្លួន។ យ៉ាងណាមិញ យុទ្ធនាការនេះគួរតែផ្តោតលើក្រុមគោលដៅផ្សេងៗគ្នា ដូចជាសិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅ និងអ្នកបើកបរយានយន្ត។ ការកាត់បន្ថយការដុតសំរាម និងការរាយការណ៍អំពីសកម្មភាពដែលបំពុលខ្យល់ គឺជាសកម្មភាពដែលជំរុញឱ្យសហគមន៍ចូលរួមយ៉ាងសកម្មក្នុងការរក្សាអនាម័យបរិស្ថាន។ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធគួរតែមានប្រព័ន្ធតាមដានគុណភាពខ្យល់ទំនើប និងផ្សព្វផ្សាយទិន្នន័យជាសាធារណៈជាប្រចាំ។ នៅពេលដែលគុណភាពខ្យល់ឡើងដល់កម្រិតគ្រោះថ្នាក់ ត្រូវមានប្រព័ន្ធជូនដំណឹងបន្ទាន់ទៅកាន់សាធារណជនតាមរយៈសារ ដើម្បីណែនាំពីវិធានការការពារខ្លួន។ ពិសេសជាងនេះទៅទៀតជំរុញឱ្យទូរទស្សន៍ វិទ្យុ និងកាសែត ត្រូវផ្សាយព័ត៌មានអំពីគុណភាពខ្យល់ប្រចាំថ្ងៃ នៅពេលដែលមានការកើនឡើងនូវការបំពុល។ ការផ្សព្វផ្សាយដ៏ទូលំទូលាយ និងជាប់លាប់ គឺជាគន្លឹះមួយក្នុងការបង្កើតសហគមន៍មួយដែលយល់ដឹង និងមានសមត្ថភាពការពារខ្លួនពីផលប៉ះពាល់នៃការបំពុលខ្យល់ ព្រមទាំងចូលរួមចំណែកក្នុងការកែលម្អគុណភាពខ្យល់នៅរាជធានីភ្នំពេញ។